នៅក្នុងប្រទេសកម្ពុជា ការធ្វើដំណើរនៃផលិតផលកសិកម្មពីកសិដ្ឋានទៅដល់ដៃអ្នកបរិភោគ គឺមិនត្រឹមតែឆ្លងកាត់ពីកសិករផ្ទាល់នោះទេ តែវាពាក់ព័ន្ធនឹងតួអង្គសំខាន់ៗបីទៀតគឺ អ្នកប្រមូលក្នុងស្រុក ឈ្មួញកណ្តាល និង អ្នកលក់រាយតាមផ្សារតូចធំ។ កសិករ ជាឆ្អឹងខ្នងនៃវិស័យកសិកម្ម និងជាអ្នកផលិតវត្ថុធាតុដើមដំបូងបង្អស់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាហារ។ ពួកគេទទួលខុសត្រូវលើ ការដាំដុះ ការថែទាំ ការប្រមូលផល និងការលក់បន្តទៅអ្នកប្រមូល។ ដំណាំដែលកសិករពេញនិយមធ្វើជាងគេនោះគឺជា ដំណាំស្រូវ។ ក្រៅពីស្រូវ កសិករកម្ពុជាក៏ដាំដុះដំណាំផ្សេងៗទៀតជាច្រើន រួមមាន ដំឡូងមី ពោត កៅស៊ូ អំពៅ និងម្រេច។ បន្ថែមពីនេះ ក៏មានជាការដាំដុះដំណាំផ្លែឈើ និងបន្លែបង្ការផងដែរ។ ក្រៅពីការដាំដុះដំណាំ កសិករកម្ពុជាក៏ប្រកបរបរផ្សេងៗទៀតផងដែរដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ដូចជា ការចិញ្ចឹមសត្វ រួមមាន គោ ក្របី ជ្រូក មាន់ ទា ដែលភាគច្រើនប្រើជាកម្លាំងអូសទាញ និងសម្រាប់ផ្គត់ផ្គង់សាច់។ កសិករមិនត្រឹមតែជាអ្នកដាំដុះប៉ុណ្ណោះទេ ពួកគេមានតួនាទី និងភារកិច្ចសំខាន់ៗជាច្រើននៅក្នុងវិស័យកសិកម្ម។ ជាដំបូងកសិករត្រូវធ្វើផែនការដាំដុះ ដោយកំណត់ថាត្រូវដាំដំណាំអ្វី រួមមាន ស្រូវ ពោត ដំឡូងមី បន្លែ ផ្លែឈើ ឬដំណាំកសិឧស្សាហកម្ម ផ្អែកលើប្រភេទដី ស្ថានភាពទឹក អាកាសធាតុ រដូវកាល និងការវាយតម្លៃពីតម្រូវការទីផ្សារ។ ដោយការសម្រេចចិត្តនេះត្រូវទាមទារនូវចំណេះដឹង និងក៏ដូចជាបទពិសោធន៍ក្នុងការអនុវត្តជាក់ស្តែង។ បន្ទាប់មកត្រូវធ្វើការរៀបចំដី ដោយអនុវត្តការងារភ្ជួររាស់ លើកភ្លឺ បង្កើតប្រព័ន្ធបង្ហូរទឹក ឬប្រឡាយទឹកបញ្ចូល ឱ្យស្របទៅតាមប្រភេទដំណាំ និងលក្ខខណ្ឌដី។ នេះជាជំហានដំបូង និងសំខាន់បំផុតដើម្បីធានាបាននូវដីមានជីជាតិល្អ។ បន្ទាប់មកជាការជ្រើសរើសពូជ និងបច្ចេកទេស ដោយការសម្រេចចិត្តប្រើប្រាស់ពូជដំណាំណាដែលសមស្រប ធន់នឹងជំងឺ និងផ្តល់ទិន្នផលខ្ពស់។ ពួកគេត្រូវជ្រើសរើសបច្ចេកទេសដាំដុះសមស្រប ដូចជាការប្រើប្រាស់ជី ការគ្រប់គ្រងសត្វល្អិត និងជំងឺ ដោយអាចប្រើប្រាស់វិធីសាស្ត្រធម្មជាតិ ឬគីមី តាមលទ្ធភាព និងចំណេះដឹង។ បន្ទាប់មកគឺជាការថែទាំ ដែលនេះជាដំណាក់កាលមួយដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ទៅលើការមើលថែដំណាំ ដើម្បីឲ្យទទួលបានទិន្នផលខ្ពស់។ កសិករត្រូវស្រោចទឹក ដាក់ជី បោចស្មៅ ការពារសត្វល្អិត និងជំងឺផ្សេងៗ ដែលអាចបំផ្លាញដំណាំ។ ពួកគេត្រូវតាមដានការលូតលាស់របស់ដំណាំជានិច្ច ករណីមានបញ្ហាងាយស្រួលដោះស្រាយទាន់ពេលវេលា។ ជាចុងក្រោយជាការប្រមូលផល ដោយនៅពេលដំណាំដល់ពេលដែលត្រូវប្រមូលផល កសិករត្រូវប្រមូលផលដោយប្រុងប្រយ័ត្នដើម្បីរក្សានូវគុណភាព។ ផលិតផលរបស់ពួកគេដែលប្រមូលផលបាន មិនត្រឹមតែជាអាហារសម្រាប់ប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជាវត្ថុធាតុដើមសំខាន់សម្រាប់ឧស្សាហកម្មកែច្នៃ និងសម្រាប់នាំចេញផងដែរ។ ចំណែកការចិញ្ចឹមសត្វ ភាគច្រើនជាលក្ខណៈ គ្រួសារ ឬ ខ្នាតតូច ដោយមានគោលបំណងចម្បងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ លក់បំពេញតម្រូវការប្រចាំថ្ងៃ និងជួយដល់ការងារកសិកម្ម។ ដោយប្រភេទសត្វដែលគេនិយមចិញ្ចឹម មានដូចជា គោ ក្របី មាន់ ទា ពពែ ជ្រូកជាដើម។ គោ និងក្របី ជាសត្វសំខាន់បំផុតសម្រាប់កសិករខ្មែរ ដោយសារវាជា កម្លាំងអូសទាញ សម្រាប់ភ្ជួររាស់ និងដឹកជញ្ជូនផលិតផលកសិកម្ម។ ក្រៅពីនេះ គេក៏ចិញ្ចឹមយកសាច់ និងអាចយកលាមកធ្វើជាជីធម្មជាតិបានផងដែរ។ ជ្រូក ជាសត្វចិញ្ចឹមយកសាច់សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងប្រើប្រាស់ក្នុងគ្រួសារ។ រីឯមាន់ ទា ជាប្រភេទសត្វងាយស្រួលចិញ្ចឹម ត្រូវការទុនតិច ហើយអាចផ្តល់ផលទាំងសាច់ និងពងបានឆាប់រហ័ស។ ចំពោះការចិញ្ចឹមត្រីវិញ ភាគច្រើនគេចិញ្ចឹម ត្រីឆ្ពិន ត្រីអណ្ដែង ត្រីផ្ទក់ ត្រីប្រា និងត្រីពោ...។ ការចិញ្ចឹមត្រីគឺដើម្បីផ្គត់ផ្គង់សាច់ត្រីស្រស់សម្រាប់គ្រួសារ ក៏ដូចជាយកលក់ទៅកាន់ទីផ្សារ។ ការចិញ្ចឹមសត្វ ការនេសាទ និង ចិញ្ចឹមត្រី គឺជាសកម្មភាពកសិកម្មដ៏សំខាន់ដែលបំពេញបន្ថែមគ្នាទៅវិញទៅមកជាមួយនឹងការដាំដុះដំណាំ។ មុខរបរទាំងនេះជួយកសិករឱ្យមានប្រភពចំណូលចម្រុះ ធានាសន្តិសុខស្បៀងក្នុងគ្រួសារ និងកាត់បន្ថយហានិភ័យពីការពឹងផ្អែកតែលើដំណាំណាមួយ។ អ្នកប្រមូលក្នុងស្រុក ដើរតួនាទីជាចំណុចកណ្ដាលដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្មនៅកម្ពុជា។ ពួកគេគឺជាតំណភ្ជាប់ដំបូងរវាង កសិករ ដែលជា អ្នកផលិត និង ទីផ្សារធំៗ។ អ្នកប្រមូលក្នុងស្រុកមិនមែនជាកសិករផ្ទាល់ទេ ប៉ុន្តែជាបុគ្គល ឬអាជីវករខ្នាតតូចដែលរស់នៅក្បែរតំបន់ផលិតកម្ម។ ការប្រមូលទិញផលិតផលពីកសិករ គឺមានភាពងាយស្រួលដល់កសិករព្រោះកសិករភាគច្រើនមិនមានមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់ ឬពេលវេលាដើម្បីយកផលិតផលទៅលក់ផ្ទាល់នៅទីផ្សារធំៗនោះទេ។ អ្នកប្រមូលក្នុងស្រុកធ្វើដំណើរទៅដល់ចំការ ឬភូមិរបស់កសិករ ដើម្បីប្រមូលទិញផលិតផលទាំងនោះពីកសិករជាច្រើននាក់។ ជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន ជំនួសឱ្យអ្នកផលិតម្នាក់ៗដឹកជញ្ជូនទំនិញតិចតួចទៅលក់ដល់ទីផ្សារធំៗ។ អ្នកប្រមូលក្នុងស្រុកអាចប្រមូលទំនិញពីអ្នកផលិតជាច្រើន ហើយដឹកជញ្ជូនក្នុងបរិមាណច្រើនទៅកាន់ឈ្មួញកណ្តាល ឬទីផ្សារ។ ពួកគេផ្តល់ព័ត៌មានអំពីតម្លៃបច្ចុប្បន្ន និងតម្រូវការទីផ្សារដល់អ្នកផលិត ដែលជួយឱ្យអ្នកផលិតអាចសម្រេចចិត្តបានល្អប្រសើរក្នុងការផលិត។ ឧទាហរណ៍៖ អ្នកប្រមូលផ្លែឈើពួកគេទៅទិញផ្លែឈើ ដូចជាស្វាយ ចេក ដូង... ពីចម្ការរបស់កសិករ ហើយប្រមូលផ្ដុំគ្នាមុននឹងលក់បន្តទៅឱ្យឈ្មួញ និងអ្នកលក់រាយតូចធំ។ អ្នកប្រមូលក្នុងស្រុកដើរតួនាទីជា ស្ពានតភ្ជាប់ រវាងអ្នកផលិតនៅតាមមូលដ្ឋាន និងទីផ្សារធំៗ។ ពួកគេជួយសម្រួលដល់លំហូរទំនិញ ព័ត៌មាន និងលុយកាក់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល។ ពួកគេបំពេញចន្លោះប្រហោងសំខាន់ៗក្នុងការប្រមូលផ្តុំ និងដឹកជញ្ជូនផលិតផលពីតំបន់ដាច់ស្រយាលទៅកាន់ទីផ្សារ។ ឈ្មួញកណ្តាល គឺជាតួអង្គសំខាន់មួយទៀតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កសិផល។ ឈ្មួញកណ្តាល សំដៅលើបុគ្គល ឬក្រុមហ៊ុនដែលដើរតួនាទីជាអន្តរការីដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ ដែលជា អ្នកផលិត ឬ អ្នកប្រមូលក្នុងស្រុក និងអ្នកទិញ រួមមាន អ្នកលក់រាយ អ្នកចែកចាយធំៗ ឬសូម្បីតែរោងចក្រកែច្នៃ។ ពួកគេកម្រនឹងមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកប្រើប្រាស់ចុងក្រោយណាស់។ ប្រមូលទិញទំនិញក្នុងបរិមាណច្រើន ពីអ្នកប្រមូលក្នុងស្រុកពីអ្នកផលិត ហើយបំបែកវាទៅជាបរិមាណតូចៗ ឬតាមកញ្ចប់ដែលអ្នកលក់រាយ ឬអាជីវកម្មត្រូវការ។ នេះជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងការស្តុកទុកសម្រាប់អ្នកទិញ។ ពួកគេដើរតួជា "ឃ្លាំងស្តុក" បណ្តោះអាសន្ន ដែលអាចរក្សាទុកផលិតផលមួយរយៈមុននឹងបញ្ជូនទៅកាន់អ្នកលក់រាយ ឬអ្នកទិញផ្សេងទៀត។ ឈ្មួញកណ្តាលជាច្រើនមានប្រព័ន្ធដឹកជញ្ជូនផ្ទាល់ខ្លួន ឬដៃគូដឹកជញ្ជូន ដើម្បីធានាថាទំនិញទៅដល់គោលដៅទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។ ដោយសារតែពួកគេមានទំនាក់ទំនងជាមួយភាគីជាច្រើន ឈ្មួញកណ្តាលអាចផ្តល់ព័ត៌មានដ៏មានតម្លៃអំពីនិន្នាការទីផ្សារ តម្រូវការអ្នកប្រើប្រាស់ និងតម្លៃដល់ទាំងអ្នកផ្គត់ផ្គង់ និងអ្នកទិញ។ ពួកគេមានអំណាចចរចាខ្ពស់ជាងកសិករ ឬអ្នកប្រមូលក្នុងស្រុក ដោយសារពួកគេទិញក្នុងបរិមាណច្រើន និងមានបណ្តាញទីផ្សារទូលាយ។ ឈ្មួញកណ្តាលមួយចំនួនក៏ជួយធ្វើទីផ្សារ និងផ្សព្វផ្សាយផលិតផលទៅកាន់បណ្តាញចែកចាយរបស់ពួកគេផងដែរ។ ឧទាហរណ៍ ពួកគេទិញបន្លែ ផ្លែឈើ ឬដំណាំផ្សេងៗពីអ្នកប្រមូលក្នុងស្រុក ឬកសិករដោយផ្ទាល់ រួចលក់បន្តទៅឱ្យអ្នកចែកចាយធំៗ អ្នកលក់ដុំនៅផ្សារទំនើប ឬអ្នកនាំចេញ។ សរុបមក ឈ្មួញកណ្តាលគឺជាតួអង្គដ៏សំខាន់ក្នុងការសម្រួលលំហូរទំនិញពីអ្នកផលិតទៅកាន់ទីផ្សារ ដោយផ្តល់សេវាកម្មជាច្រើនដូចជា ការប្រមូលផ្ដុំ ការស្តុកទុក ការដឹកជញ្ជូន និងការគ្រប់គ្រងហានិភ័យ។ ពួកគេជួយកាត់បន្ថយភាពស្មុគស្មាញនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យផលិតផលអាចទៅដល់ដៃអ្នកប្រើប្រាស់បានទាន់ពេលវេលា។ អ្នកលក់រាយតាមផ្សារតូចធំ គឺជាតួអង្គចុងក្រោយបង្អស់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កសិផល ដែលនាំផលិតផលពីចំការទៅដល់ដៃ អ្នកប្រើប្រាស់ចុងក្រោយ ដោយផ្ទាល់។ ពួកគេមានវត្តមានយ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែង មិនថាជាផ្សារធំៗក្នុងទីក្រុង ផ្សារតូចៗតាមស្រុកភូមិ ឬតូបលក់ដូរតាមដងផ្លូវនោះទេ។ ពួកគេទិញទំនិញពីឈ្មួញកណ្តាល អ្នកចែកចាយ ឬអ្នកប្រមូលក្នុងស្រុក ហើយលក់បន្តក្នុងបរិមាណតិចតួចទៅដល់អតិថិជនម្នាក់ៗ។ ដោយពួកគេដើរតួជាអ្នកចែកចាយបន្តទៅកាន់អ្នកប្រើប្រាស់ ឬផ្តល់ផលិតផលដែលអ្នកប្រើប្រាស់ត្រូវការសម្រាប់ជីវភាពប្រចាំថ្ងៃ។ ផ្តល់ភាពងាយស្រួល ដល់អតិថិជនអាចទិញទំនិញបានយ៉ាងងាយស្រួលនៅជិតផ្ទះ ឬកន្លែងធ្វើការ ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅផ្សារធំៗ ឬឃ្លាំងលក់ដុំ។ មួយវិញទៀត អ្នកលក់រាយមានជម្រើសផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តផ្សេងៗគ្នារបស់អតិថិជន។ ទោះបីជាមានទំហំតូចក៏ដោយ ក៏ពួកគេព្យាយាមស្តុកផលិតផលជាច្រើនប្រភេទដើម្បីបំពេញតម្រូវការចម្រុះរបស់អតិថិជនក្នុងតំបន់។ អ្នកលក់រាយអាចផ្តល់ព័ត៌មានអំពីផលិតផល ដូចជាប្រភព វិធីប្រើប្រាស់ គុណភាព និងអាចផ្តល់ដំបូន្មានផ្ទាល់ខ្លួនដល់អតិថិជន។ ពួកគេទិញទំនិញពីអ្នកលក់ដុំក្នុងបរិមាណច្រើន ហើយបែងចែកលក់ជាបរិមាណតិចតួចទៅតាមតម្រូវការរបស់អតិថិជន។ សរុបសេចក្តីមក អ្នកលក់រាយតាមផ្សារតូចធំដើរតួនាទីជាសរសៃឈាមនៃសេដ្ឋកិច្ចមូលដ្ឋាន ដោយផ្តល់ភាពងាយស្រួល ទំនាក់ទំនងផ្ទាល់ និងការបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ទោះបីជាប្រឈមនឹងការប្រកួតប្រជែងក៏ដោយ ក៏ពួកគេនៅតែជាផ្នែកដែលមិនអាចខ្វះបាននៃជីវភាពសហគមន៍។ សរុបជារួម កសិករជាអ្នក ផលិត ផលិផលកសិកម្មដោយផ្ទាល់ ដូចជា បន្លែ ផ្លែឈើ ត្រី សាច់។ បន្ទាប់មក អ្នកប្រមូលផលក្នុងស្រុក ជាអ្នកប្រមូលផលិផលពីកសិករជាច្រើននាក់ក្នុងតំបន់មូលដ្ឋាន។ ក្រោយមក ឈ្មួញកណ្តាល ជាអ្នក ទិញ ពីអ្នកប្រមូលក្នុងស្រុក ឬអ្នកផលិតផ្ទាល់ក្នុងបរិមាណដ៏ច្រើន។ ចំណែកឯអ្នកលក់រាយតាមផ្សារ ជាអ្នក លក់បន្ត ទំនិញដោយផ្ទាល់ទៅឱ្យ អ្នកប្រើប្រាស់ចុងក្រោយ ក្នុងបរិមាណតិចតួច។ តួនាទីទាំងនេះជាការធ្វើដំណើរការរួមគ្នាដើម្បីធានាថាទំនិញពីកសិករទៅដល់ដៃអ្នកប្រើប្រាស់បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។